ការរៀបចំគូស្រករតាមបែបបុរាណខ្មែរ គឺជាកិច្ចការដែលទាមទារឱ្យឪពុកម្ដាយប្រើប្រាស់បញ្ញាស្មារតី និងបទពិសោធន៍ជីវិតរាប់សិបឆ្នាំ ដើម្បីពិនិត្យមើលឱ្យឃើញនូវគុណតម្លៃពិតប្រាកដដែលបង្កប់ក្នុងអត្តចរិតរបស់យុវវ័យ។ ដំណើរការនៃការចែចូវតែងតែចាប់ផ្ដើមឡើងដោយភាពស្ងប់ស្ងាត់បំផុត ដោយឪពុកម្ដាយខាងប្រុសជារឿយៗតែងតែធ្វើការស៊ើបសួរពីមជ្ឈដ្ឋានជុំវិញខ្លួនអំពីមាយាទ និងរបៀបរបបនៃការរស់នៅប្រចាំថ្ងៃរបស់ខាងស្រី។ ក្នុងវប្បធម៌ខ្មែរ ការស្វែងរកគូស្រករឱ្យកូនចៅមិនមែនជារឿងលេងសើចឡើយ ព្រោះវាជាការសម្រេចចិត្តដែលជះឥទ្ធិពលដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ត្រកូលទាំងមូលនៅក្នុងសហគមន៍ដែលពួកគេកំពុងរស់នៅ។ ឪពុកម្ដាយតែងតែឱ្យតម្លៃខ្ពស់ទៅលើ "ពូជអម្បូរ" ដោយពួកគាត់ជឿជាក់ថា កូនដែលកើតចេញពីគ្រួសារដែលមានការអប់រំល្អ និងមានគុណធម៌ នឹងក្លាយជាដៃគូជីវិតដ៏មានទំនួលខុសត្រូវសម្រាប់កូនចៅរបស់ពួកគាត់។ មុននឹងឈានដល់ការបើកចំហ ចាស់ទុំខាងប្រុសតែងតែធ្វើការសង្កេតមើលទៅលើភាពហ្មត់ចត់នៃកិច្ចការងារផ្ទះសម្បែងរបស់ខាងស្រី ដូចជាការចេះរៀបចំទុកដាក់សម្ភារៈឱ្យមានសណ្តាប់ធ្នាប់ និងការចេះដោះស្រាយបញ្ហាផ្សេងៗក្នុងគ្រួសារ។ អ្នកផ្លូវ ឬ "អ្នកចែចូវ" ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងពីចំណោមចាស់ទុំដែលមានចំណេះដឹងទូលំទូលាយ មានសម្តីផ្អែមល្ហែម និងជាមនុស្សដែលទទួលបានការគោរពស្រឡាញ់ពីសំណាក់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ តួនាទីរបស់អ្នកចែចូវគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះគាត់ត្រូវដើរតួជាអ្នកផ្សារភ្ជាប់និស្ស័យ និងជាអ្នកសម្របសម្រួលមតិយោបល់រវាងគ្រួសារទាំងពីរឱ្យមានភាពចុះសម្រុងគ្នា តាំងពីដំណាក់កាលដំបូងរហូតដល់ការយល់ព្រម។ ការប្រើប្រាស់ពាក្យពេចន៍បច្ចេកទេសក្នុងការចែចូវ គឺជាសិល្បៈនៃការប្រាស្រ័យទាក់ទងដ៏វិសេសវិសាល ដែលបង្ហាញពីភាពថ្លៃថ្នូររបស់ខ្មែរក្នុងការមិននិយាយចំៗពេក ដែលអាចនាំឱ្យមានភាពអៀនខ្មាស ឬការបដិសេធដោយទើសទាល់។ នៅពេលអ្នកចែចូវទៅដល់ផ្ទះខាងស្រី គាត់តែងតែលើកយកប្រធានបទអំពី "ការចង់បានកូនស្រីគេមកធ្វើជាកូនប្រសា" ឬ "ការចង់សុំពូជផ្កាទៅដាំក្នុងសួន" ដើម្បីជាការផ្ដល់សញ្ញាដំបូងដល់ឪពុកម្ដាយខាងស្រី។ ឪពុកម្ដាយខាងស្រីនៅពេលទទួលបានដំណឹងនេះ ពួកគាត់នឹងមិនឆ្លើយតបភ្លាមៗឡើយ ប៉ុន្តែពួកគាត់នឹងសុំពេលវេលាដើម្បីពិភាក្សាគ្នា និងស៊ើបសួរពីប្រវត្តិរូបរបស់ខាងប្រុសឱ្យបានច្បាស់លាស់ដូចគ្នា។ ការស៊ើបសួរអំពីខាងប្រុសច្រើនតែផ្ដោតលើការងារដែលគាត់កំពុងធ្វើ ភាពតស៊ូក្នុងជីវិត និងជាពិសេសគឺការសង្កេតមើលថាតើគាត់ជាមនុស្សដែលចេះស្ដាប់បង្គាប់ឪពុកម្ដាយ និងចេះគោរពចាស់ទុំដែរឬទេ។ ក្នុងសង្គមខ្មែរបុរាណ យុវជនដែលចង់បានប្រពន្ធត្រូវបង្ហាញឱ្យឃើញនូវភាពជាបុរសរឹងមាំ ដែលចេះធ្វើស្រែចម្ការ ចេះសង់ផ្ទះសម្បែង និងមានសមត្ថភាពអាចការពារគ្រួសារបានយ៉ាងកក់ក្ដៅនាពេលអនាគត។ ការ "មើលគូ" ឬការផ្ទៀងផ្ទាត់ថ្ងៃខែឆ្នាំកំណើតដោយគ្រូអាចារ្យ គឺជាកិច្ចការដែលមិនអាចរំលងបានឡើយ ព្រោះវាជាការស្វែងរកពរជ័យ និងការធានាថាសាមីខ្លួនទាំងពីរនឹងមានជីវិតអាពាហ៍ពិពាហ៍ដែលត្រជាក់ត្រជុំ។ ប្រសិនបើលទ្ធផលនៃការមើលគូបង្ហាញថាឆ្នាំរបស់ពួកគេ "ឆុង" គ្នាខ្លាំង ឬមានធាតុដែលបំផ្លាញគ្នាទៅវិញទៅមក ចាស់ទុំនឹងពិចារណាយ៉ាងម៉ត់ចត់បំផុត ព្រោះពួកគាត់មិនចង់ឱ្យកូនចៅជួបទុក្ខទោស ឬការបែកបាក់។ ការយល់ព្រមតាមការរៀបចំរបស់ឪពុកម្ដាយ ត្រូវបានចាត់ទុកថាជាសកម្មភាពដែលបង្ហាញពី "សេចក្ដីកតញ្ញូតាធម៌" ដ៏ជ្រាលជ្រៅបំផុតដែលកូនម្នាក់អាចធ្វើបានដើម្បីតបស្នងសងគុណចំពោះការចិញ្ចឹមបីបាច់។ ក្នុងដំណាក់កាលចែចូវ ខាងប្រុសត្រូវបង្ហាញឱ្យឃើញនូវភាពសុភាពរាបសារ និងមារយាទដ៏ល្អឥតខ្ចោះរាល់ពេលដែលបានជួប ឬមានវត្តមាននៅចំពោះមុខចាស់ទុំខាងស្រី។ ការរៀបចំគូស្រករតាមបែបប្រពៃណីនេះ ជួយការពារយុវវ័យពីការសម្រេចចិត្តដែលផ្អែកលើ "អារម្មណ៍ឆេះឆួលមួយពេល" ដែលជារឿយៗតែងតែនាំមកនូវភាពស្ដាយក្រោយនៅពេលសេចក្ដីស្រឡាញ់នោះប្រែប្រួល។ ចាស់ទុំជឿជាក់លើទស្សនវិជ្ជា "នំមិនធំជាងនាឡិ" ដែលមានន័យថាបទពិសោធន៍របស់ឪពុកម្ដាយ គឺជាពន្លឺបង្ហាញផ្លូវដ៏ត្រឹមត្រូវបំផុតសម្រាប់កូនចៅក្នុងការជ្រើសរើសដៃគូជីវិត។ ការចែចូវក៏មានគោលបំណងពង្រឹងសម្ព័ន្ធភាពរវាងសហគមន៍ និងសហគមន៍ តាមរយៈការចងជាសាច់ថ្លៃដែលនឹងជួយគ្នាទៅវិញទៅមកក្នុងរាល់ទុក្ខធុរៈផ្សេងៗ។ ក្នុងកំឡុងពេលនៃការស្វែងយល់ចិត្តគ្នាដែលរៀបចំដោយឪពុកម្ដាយ យុវជន និងយុវតីរៀនអំពីការផ្ដល់កិត្តិយសឱ្យគ្នា និងការរក្សាសេចក្ដីថ្លៃថ្នូរមុនពេលឈានដល់ថ្ងៃរៀបការ។ ការកំណត់ "ថ្លៃទឹកដោះ" និង "បណ្ណាការ" ក្នុងពេលចែចូវ គឺជាសញ្ញានៃការតាំងចិត្តរបស់ខាងប្រុសក្នុងការទទួលខុសត្រូវលើជីវិតកូនស្រីគេ និងជាការផ្ដល់តម្លៃដល់ម្ដាយដែលបានបំបៅដោះកូន។ ការចរចាអំពីបណ្ណាការត្រូវធ្វើឡើងដោយភាពទន់ភ្លន់ និងការយោគយល់គ្នាជាម្ចាស់ការ ដោយមិនត្រូវធ្វើឱ្យមានភាពអាម៉ាស់ ឬមានអារម្មណ៍ថាជាការដោះដូរទំនិញឡើយ។ ក្នុងបរិបទខ្មែរ ការដែលឪពុកម្ដាយជាអ្នកជ្រើសរើសគូស្រករឱ្យ ជួយឱ្យយុវវ័យមានអារម្មណ៍មានសុវត្ថិភាព ព្រោះដឹងថាទំនាក់ទំនងរបស់ពួកគេត្រូវបានទទួលស្គាល់ និងគាំទ្រដោយច្បាប់ទម្លាប់។ ការចែចូវតាមបែបបុរាណ តែងតែលើកទឹកចិត្តឱ្យមានការស្វែងយល់ពី "មាយាទដេក ដើរ អង្គុយ ឈរ" របស់យុវតី ដែលជាចំណុចវាស់ស្ទង់ពីភាពចាស់ទុំខាងស្មារតីរបស់នាង។ ចំពោះយុវជនវិញ ឪពុកម្ដាយខាងស្រីតែងតែពិនិត្យមើលទៅលើ "សីលធម៌នៃការនិយាយស្តី" និងការមិនប្រព្រឹត្តនូវអបាយមុខផ្សេងៗដែលនាំឱ្យគ្រួសារអន្តរាយ។ ការស្វែងរកគូស្រករតាមរយៈការណែនាំរបស់ចាស់ទុំ គឺជាការផ្សារភ្ជាប់នូវ "អតីតកាល" នៃគ្រួសារនីមួយៗឱ្យមករួមរស់ក្នុង "បច្ចុប្បន្នកាល" តែមួយដោយភាពសុខដុមរមនា។ យុវវ័យដែលស្ដាប់តាមការរៀបចំរបស់ឪពុកម្ដាយ ច្រើនតែទទួលបានការផ្ដល់មរតក ឬដើមទុនសម្រាប់ការរកស៊ីយ៉ាងច្រើន ព្រោះពួកគាត់មានទំនុកចិត្តលើអនាគតរបស់កូន។ ការចែចូវឱ្យបានជោគជ័យ ទាមទារឱ្យមានការអត់ធ្មត់ខ្ពស់ពីសំណាក់អ្នកផ្លូវ ព្រោះជួនកាលត្រូវដើរចុះដើរឡើងផ្ទះខាងស្រីជាច្រើនដង ដើម្បីបង្ហាញពីភាពស្មោះត្រង់។ ក្នុងពិធីចែចូវ "ស្លាដក" ដែលត្រូវបានតុបតែងយ៉ាងស្អាត ជានិមិត្តរូបនៃការគោរពបូជា និងជាពាក្យសន្យាថានឹងថែរក្សាកូនស្រីគេឱ្យបានល្អអស់មួយជីវិត។ ការដែលឪពុកម្ដាយយល់ព្រមលើការរៀបចំគូស្រករឱ្យកូន គឺជាការផ្ដល់នូវ "ម្លប់ត្រជាក់" ដែលជួយការពារកូនៗពីព្យុះភ្លៀងនៃបញ្ហាសង្គមខាងក្រៅ។ ដំណើរការនៃការចែចូវបង្រៀនឱ្យយុវជនខ្មែរចេះបន្ទាបខ្លួន និងចេះប្រើប្រាស់ភាពទន់ភ្លន់ដើម្បីយកឈ្នះចិត្តមនុស្ស ជាជាងការប្រើប្រាស់អំណាច ឬទ្រព្យសម្បត្តិ។ ការរៀបចំគូស្រករតាមបែបបុរាណ ជួយរក្សាបាននូវ "សណ្តាប់ធ្នាប់សង្គម" ដោយការធានាថាគ្រួសារនីមួយៗមានគ្រឹះសីលធម៌រឹងមាំ និងមានការដឹងឮពីចាស់ទុំ។ ចាស់ទុំតែងតែពោលថា "ស្រឡាញ់កូនត្រូវមើលម្ដាយ ស្រឡាញ់ចៅត្រូវមើលយាយ" ដែលជាមេរៀនក្នុងការសង្កេតមើលចរិតលក្ខណៈពីជំនាន់មួយទៅជំនាន់មួយ។ ការចែចូវតាមបែបខ្មែរ តែងតែមានការផ្សារភ្ជាប់ជាមួយ "កិច្ចសន្យាផ្ទាល់មាត់" ដែលមានតម្លៃស្មើនឹងច្បាប់ ព្រោះវាផ្អែកលើភាពស្មោះត្រង់ និងកិត្តិយសផ្ទាល់ខ្លួន។ ការដែលឪពុកម្ដាយខាងស្រីសាកសួរពី "មុខរបរ និងចំណេះដឹង" របស់ខាងប្រុស គឺជាការធានាថា កូនស្រីរបស់ពួកគាត់នឹងមិនជួបការលំបាកខ្លាំងក្នុងជីវភាព។ ក្នុងដំណាក់កាលចែចូវនេះ យុវវ័យទាំងពីរត្រូវបានជំរុញឱ្យរៀនអំពី "ការលះបង់ និងការអត់ឱន" ដើម្បីត្រៀមខ្លួនសម្រាប់ការរស់នៅជាមួយមនុស្សដែលមិនធ្លាប់ស្គាល់។ ការរៀបចំគូស្រករតាមបែបបុរាណ ជួយកាត់បន្ថយបញ្ហានៃការ "រត់តាមគ្នា" ឬការបង្កឱ្យមានរឿងអាស្រូវដែលប៉ះពាល់ដល់កិត្តិយសខាងស្រី។ ការចែចូវគឺជាការស្វែងរក "ចំណុចកណ្ដាល" រវាងបំណងប្រាថ្នារបស់យុវវ័យ និងតថភាពសេដ្ឋកិច្ចគ្រួសារ ដើម្បីឱ្យជីវិតអាពាហ៍ពិពាហ៍មានតុល្យភាព។ នៅក្នុងសង្គមខ្មែរ ការដែលចាស់ទុំជាអ្នករៀបចំឱ្យ ត្រូវបានគេមើលឃើញថាជា "អាពាហ៍ពិពាហ៍ដែលមានសិរីសួស្តី" និងទទួលបានការត្រេកអរពីគ្រប់ទិសទី។ ដំណើរការចែចូវជួយឱ្យយុវជនរៀនអំពី "សិល្បៈនៃការចរចា" និងការផ្ដល់តម្លៃលើការសម្រេចចិត្តជាសមូហភាពក្នុងគ្រួសារ។ ការដែលខាងស្រីមិនឆ្លើយតបភ្លាមៗក្នុងពេលចែចូវ គឺជាការរក្សាតម្លៃ និងកិត្តិយសរបស់ខ្លួន ដើម្បីឱ្យខាងប្រុសយល់ថា មិនមែនងាយស្រួលនឹងបាននាងឡើយ។ យុវជនដែលទទួលយកការរៀបចំរបស់ឪពុកម្ដាយ គឺជាមនុស្សដែលចេះ "គ្រប់គ្រងអារម្មណ៍" និងចេះផ្ដល់អាទិភាពដល់សុភមង្គលរួមជាជាងភាពផ្ទាល់ខ្លួន។ ការចែចូវតាមបែបបុរាណគឺជាការរក្សា "ខ្សែលោហិត" ឱ្យនៅតែមានភាពបរិសុទ្ធ និងការបន្តវេននូវកេរដំណែលវប្បធម៌ដ៏ល្អផូរផង់ពីដូនតា។ ការដែលឪពុកម្ដាយប្រើប្រាស់ភ្នែក និងត្រចៀករបស់សាច់ញាតិដើម្បីស៊ើបប្រវត្តិដៃគូឱ្យកូន គឺជាការបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ធំធេងបំផុត។ ក្នុងកំឡុងពេលចែចូវ ប្រសិនបើមានព័ត៌មានមិនល្អណាមួយកើតឡើង ខាងប្រុសមានសិទ្ធិដកថយដោយភាពថ្លៃថ្នូរ ដើម្បីចៀសវាងបញ្ហានាពេលអនាគត។ ការចែចូវជោគជ័យមានន័យថា គ្រួសារទាំងពីរបានសម្រេចចិត្ត "ចូលគ្នាជាធ្លុងមួយ" និងសន្យាថានឹងជួយមើលថែទាំកូនចៅដូចជាកូនបង្កើតរៀងៗខ្លួន។ សូម្បីតែក្នុងសម័យបច្ចុប្បន្ន យុវវ័យខ្មែរជាច្រើននៅតែនិយមការចែចូវតាមបែបឪពុកម្ដាយរៀបចំ ព្រោះវាផ្ដល់នូវភាពកក់ក្ដៅ និងស្ថិរភាពយូរអង្វែង។ ការដែលឪពុកម្ដាយខាងប្រុសរៀបចំ "ស្លាបារី និងភេសជ្ជៈ" មកជូនខាងស្រីក្នុងពេលចែចូវ គឺជាការបង្ហាញពីភាពទូលំទូលាយ និងការចេះរាប់អាន។ ការចែចូវគឺជាការស្វែងរក "ដៃគូជីវិតពិតប្រាកដ" ដែលមិនត្រឹមតែស្រឡាញ់រូបសម្រស់ខាងក្រៅ ប៉ុន្តែស្រឡាញ់ដល់គុណធម៌ និងអត្តចរិតខាងក្នុង។ ដំណើរការនៃការរៀបចំគូស្រករតាមបែបបុរាណខ្មែរ ជួយឱ្យយុវវ័យយល់ដឹងពីតម្លៃនៃ "ការរង់ចាំ និងភាពអត់ធ្មត់" ដើម្បីទទួលបានអ្វីដែលល្អបំផុត។ ឪពុកម្ដាយតែងតែរំលឹកកូនជានិច្ចថា "ការជ្រើសរើសប្ដីប្រពន្ធ គឺជ្រើសរើសមនុស្សសម្រាប់រស់នៅអស់មួយជីវិត មិនមែនសម្រាប់តែមួយថ្ងៃពីរថ្ងៃឡើយ"។ ការចែចូវតាមបែបបុរាណខ្មែរ គឺជាការរួមបញ្ចូលគ្នារវាង "ចិត្តវិទ្យា" និង "សង្គមវិទ្យា" ដើម្បីបង្កើតនូវគ្រួសារមួយដែលមានភាពសុខដុម។ ការដែលឪពុកម្ដាយខាងស្រីសង្កេតមើល "ការស្លៀកពាក់ និងការដើរហើរ" របស់ខាងប្រុស គឺជាការវាយតម្លៃបឋមពីសណ្ដាប់ធ្នាប់ផ្ទាល់ខ្លួនរបស់គាត់។ យុវជនដែលស្ម័គ្រចិត្តទៅ "នៅបម្រើ" ផ្ទះខាងស្រី គឺជាការសាកល្បងដ៏ធំធេងនៃភាពជាសុភាពបុរស និងភាពស្មោះត្រង់ចំពោះស្នេហាដែលឪពុកម្ដាយរៀបចំឱ្យ។ ការចែចូវគឺជាការបង្កើត "ទំនុកចិត្ត" ដែលជាគ្រឹះដ៏សំខាន់បំផុត ក្នុងការធ្វើឱ្យទំនាក់ទំនងប្ដីប្រពន្ធអាចដើរទៅមុខបានទោះបីជាជួបព្យុះភ្លៀងយ៉ាងណាក៏ដោយ។ ក្នុងបរិបទខ្មែរ ការរៀបចំគូស្រករតាមបែបបុរាណ ជួយឱ្យយុវវ័យចៀសផុតពី "ស្នេហាឆបោក" ដែលអាចនាំឱ្យខូចអនាគត និងបាត់បង់កិត្តិយស។ ការដែលឪពុកម្ដាយទាំងសងខាងជួបគ្នាពិភាក្សាអំពីអនាគតកូន គឺជាការផ្ដល់នូវ "ពន្លឺនៃក្ដីសង្ឃឹម" ដល់ការចាប់ផ្តើមជីវិតថ្មីរបស់យុវវ័យ។ ការចែចូវតាមបែបបុរាណខ្មែរ ជួយឱ្យយុវវ័យរៀនអំពី "ការបន្ទាបខ្លួន និងការគោរពសិទ្ធិសម្រេចរបស់ចាស់ទុំ" ដែលជាគុណធម៌ដ៏កម្រក្នុងសម័យថ្មី។ ឪពុកម្ដាយជឿជាក់ថា ការរស់នៅជាមួយគ្នាដោយផ្អែកលើការរៀបចំត្រឹមត្រូវ នឹងបង្កើតឱ្យមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅតាមរយៈការស្វែងយល់ចិត្តគ្នាជារៀងរាល់ថ្ងៃ។ ការដែលអ្នកចែចូវប្រើប្រាស់ពាក្យថា "ចង់មកសុំចងស្ពានមេត្រី" គឺជាការបង្ហាញពីបំណងប្រាថ្នាចង់បានទំនាក់ទំនងដែលយូរអង្វែង និងរឹងមាំដូចថ្មដា។ ក្នុងដំណាក់កាលចែចូវ ឪពុកម្ដាយខាងប្រុសតែងតែស៊ើបសួរថាតើខាងស្រី "មានម្ចាស់ ឬមានការសន្យាជាមួយនរណាហើយឬនៅ" ដើម្បីចៀសវាងជម្លោះ។ ការរៀបចំគូស្រករតាមបែបបុរាណខ្មែរ គឺជាការបង្ហាញពី "ភាពជាម្ចាស់ការលើជីវិតកូនចៅ" ដោយក្តីមេត្តា និងការចង់ឃើញកូនមានសុភមង្គលពិត។ ការដែលឪពុកម្ដាយខាងស្រីទាមទារឱ្យមាន "ការដឹងឮពីចាស់ទុំ" គឺជាការការពារកូនស្រីឱ្យទទួលបានការផ្ដល់តម្លៃខ្ពស់បំផុតពីខាងប្រុស។ ការចែចូវតាមបែបខ្មែរ គឺជាការរក្សា "សីលធម៌នៃការរួមរស់" ដែលបង្រៀនឱ្យមនុស្សចេះឱ្យតម្លៃលើមនុស្សជាទីស្រឡាញ់ និងគ្រួសារម្ខាងទៀត។ យុវវ័យដែលទទួលយកការចែចូវរបស់ឪពុកម្ដាយ គឺជាការបង្ហាញពី "ភាពចាស់ទុំខាងគំនិត" និងការយល់ដឹងពីតម្លៃវប្បធម៌ខ្មែរដ៏ជ្រាលជ្រៅ។ ដំណើរការនេះជួយឱ្យយុវជនរៀនអំពី "ការទទួលខុសត្រូវលើពាក្យសម្តី" និងការរក្សាកិច្ចសន្យាដែលបានធ្វើឡើងនៅចំពោះមុខចាស់ទុំ។ ការចែចូវតាមបែបបុរាណខ្មែរ គឺជាការកសាង "គ្រឹះស្ថានគ្រួសារ" ដែលពោរពេញដោយសេចក្ដីស្រឡាញ់ ការគោរព និងការយោគយល់គ្នាជាអមតៈ។ ការដែលឪពុកម្ដាយប្រើប្រាស់វិធីសាស្រ្តនេះ គឺជាការបញ្ជាក់ថាពួកគាត់នឹងមិនបោះបង់កូនចៅចោលឡើយ ទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ។ យុវវ័យខ្មែរដែលដើរតាមគន្លងចែចូវរបស់ឪពុកម្ដាយ តែងតែទទួលបាននូវ "សិរីសួស្តី" និងសេចក្ដីសុខសាន្តក្នុងគ្រួសាររហូតដល់ចាស់កោងខ្នង។ ការចែចូវគឺជាការស្វែងរក "ភាពល្អឥតខ្ចោះនៃចរិតលក្ខណៈ" ដែលត្រូវបានសម្រិតសម្រាំងយ៉ាងហ្មត់ចត់បំផុត ដើម្បីឱ្យស័ក្តិសមនឹងកិត្តិយសនៃត្រកូល។ ក្នុងសង្គមខ្មែរ ការរើសគូស្រករតាមបែបបុរាណគឺជា "ខែលការពារ" ដ៏រឹងមាំបំផុត ដែលជួយឱ្យជីវិតអាពាហ៍ពិពាហ៍ចៀសផុតពីការបាក់បែក និងការលែងលះ។ ការដែលឪពុកម្ដាយខាងប្រុសចូលទៅចែចូវខាងស្រី បង្ហាញពី "ភាពថ្លៃថ្នូរ និងការចេះផ្ដល់កិត្តិយស" ដល់គ្រួសារម្ខាងទៀតយ៉ាងខ្ពង់ខ្ពស់បំផុត។ ការចែចូវតាមបែបបុរាណខ្មែរ គឺជាការផ្សារភ្ជាប់នូវ "គុណធម៌ និងសីលធម៌" ឱ្យក្លាយជាស្នូលនៃសេចក្ដីស្រឡាញ់របស់មនុស្សពីរនាក់។ ដំណើរការនេះបង្រៀនឱ្យយុវវ័យចេះ "មើលឱ្យឆ្ងាយ គិតឱ្យវែង" ចំពោះអនាគតនៃគ្រួសារ និងការចិញ្ចឹមបីបាច់កូនចៅជំនាន់ក្រោយ។ ការដែលឪពុកម្ដាយរៀបចំគូស្រករឱ្យ គឺជាការផ្ដល់នូវ "មរតកផ្លូវចិត្ត" ដ៏មានតម្លៃ ដែលកូនៗគួររក្សានិងប្រតិបត្តិតាមដោយសេចក្ដីរីករាយ។ ការចែចូវតាមបែបបុរាណខ្មែរ គឺជាការរក្សា "អត្តសញ្ញាណនៃជាតិសាសន៍" ដែលតែងតែឱ្យតម្លៃលើគ្រួសារ និងចាស់ទុំជាធំ។ ការដែលឪពុកម្ដាយទាំងសងខាងយល់ព្រមលើការរៀបចំនេះ គឺជាសញ្ញានៃ "ភាពសុខដុមរមនា" ដែលនឹងកើតមានឡើងក្នុងគ្រួសារថ្មី។ ការចែចូវតាមបែបបុរាណខ្មែរ គឺជា "សិល្បៈនៃការចងស្ពានមេត្រី" ដែលមិនអាចកាត់ថ្លៃបានឡើយ ក្នុងនាមជាកូនខ្មែរគ្រប់រូប។ ជាចុងក្រោយ ការរៀបចំគូស្រករតាមបែបបុរាណខ្មែរ គឺជា "ចំណុចផ្ដើមនៃសុភមង្គលដ៏ពិតប្រាកដ" ដែលត្រូវបានសាងសង់ឡើងនៅលើគ្រឹះនៃសីលធម៌ និងកិត្តិយស។